នៅប្រទេសកម្ពុជា កងកម្លាំងអនុវត្តច្បាប់ត្រូវបានបែងចែកជាពីរប្រភេទធំៗ គឺ ប៉ូលិសស៊ីវិល ឬ នគរបាលជាតិ និង ប៉ូលិសយោធា ដែលហៅថា កងរាជអាវុធហត្ថ ដែលមានតួនាទី និងភារកិច្ចខុសគ្នា ប៉ុន្តែបំពេញឲ្យគ្នាទៅវិញទៅមកដើម្បីធានាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ។ ប៉ូលិសស៊ីវិល ដែលគេស្គាល់ជាទូទៅថាជានគរបាលជាតិ គឺជាកម្លាំងអនុវត្តច្បាប់ដ៏សំខាន់បំផុតសម្រាប់ធានាសន្តិសុខសាធារណៈ និងសណ្ដាប់ធ្នាប់សង្គមនៅក្នុងប្រទេសកម្ពុជា។ ភារកិច្ចចម្បងរបស់ប៉ូលិសស៊ីវិលគឺការដោះស្រាយបញ្ហាសន្តិសុខប្រចាំថ្ងៃដែលកើតមាននៅក្នុងសហគមន៍។ នេះរួមបញ្ចូលទាំងការឆ្លើយតបទៅនឹងបទល្មើសផ្សេងៗដូចជាករណីលួចទ្រព្យសម្បត្តិ ហិង្សាក្នុងគ្រួសារ ឬនៅទីសាធារណៈ។ លើសពីនេះ ពួកគេក៏ទទួលខុសត្រូវលើការអនុវត្តច្បាប់ចរាចរណ៍ ដូចជាការត្រួតពិនិត្យល្បឿនយានយន្តលើសកំណត់ ដើម្បីធានាសុវត្ថិភាពលើដងផ្លូវ។ និយាយឲ្យខ្លី ពួកគាត់ដោះស្រាយរាល់បទល្មើសតូចតាចនិងរក្សាសណ្ដាប់ធ្នាប់ដែលប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ កម្លាំងនគរបាលជាតិរបស់កម្ពុជាស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់របស់ក្រសួងមហាផ្ទៃ។ នេះមានន័យថា ក្រសួងមហាផ្ទៃជាស្ថាប័នរដ្ឋាភិបាលដែលមានអំណាចនិងការទទួលខុសត្រូវខ្ពស់បំផុតលើរាល់កិច្ចការដែលទាក់ទងនឹងរដ្ឋបាល សន្តិសុខផ្ទៃក្នុង និងការងារនគរបាលទូទាំងប្រទេស។ ក្រសួងនេះកំណត់គោលនយោបាយ រៀបចំរចនាសម្ព័ន្ធគ្រប់គ្រង និងបញ្ជាប្រតិបត្តិការរបស់នគរបាលគ្រប់ថ្នាក់ ចាប់ពីថ្នាក់ជាតិរហូតដល់មូលដ្ឋាន។ ហើយការធ្វើបែបនេះ ដើម្បីធានាបាននូវខ្សែបញ្ជាតែមួយនិងការឯកភាពក្នុងការអនុវត្តច្បាប់។ ឯប៉ូលិសស៊ីវិលមានវត្តមានយ៉ាងទូលំទូលាយនៅគ្រប់ទីកន្លែងសាធារណៈដើម្បីធានាសន្តិសុខនិងសណ្ដាប់ធ្នាប់។ យើងអាចឃើញពួកគាត់ឈរជើងនៅតាមចំណុចត្រួតពិនិត្យផ្សេងៗនៅច្រកចេញចូលទីក្រុង ឬតំបន់សំខាន់ៗ ដើម្បីត្រួតពិនិត្យលំហូរចរាចរណ៍ និងទប់ស្កាត់បទល្មើស។ ពួកគាត់ក៏មានវត្តមាននៅតាមប៉ុស្តិ៍ប៉ូលិសមូលដ្ឋានក្នុងភូមិឃុំ ដែលជាកន្លែងទទួលពាក្យបណ្ដឹង និងផ្តល់សេវាសាធារណៈផងដែរ។ លើសពីនេះ ប៉ូលិសក៏ល្បាតនៅតាមផ្សារដែលមានមនុស្សកកកុញ និងនៅតាមសាលារៀនដើម្បីការពារសុវត្ថិភាពសិស្សានុសិស្សទៀតផង។ ការមានវត្តមាននៅទីតាំងសំខាន់ៗទាំងនេះជួយឲ្យពួកគេអាចឆ្លើយតបបានទាន់ពេលវេលាចំពោះករណីបទល្មើសផ្សេងៗ និងរក្សាបាននូវបរិយាកាសសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ។ ប៉ូលិសស៊ីវិលស្លៀកឯកសណ្ឋានផ្លូវការដែលមានពណ៌ខ្មៅ ខ្មៅចាស់ ឬខៀវងងឹត។ ពណ៌ឯកសណ្ឋានទាំងនេះត្រូវបានកំណត់ឡើងដើម្បីជួយឲ្យងាយស្រួលសម្គាល់អត្តសញ្ញាណរបស់ពួកគេក្នុងចំណោមមហាជននៅពេលបំពេញកាតព្វកិច្ច។ ឯកសណ្ឋាននេះក៏មានស្លាកសញ្ញានិងឋានន្តរសក្ដិជាប់ជាមួយផងដែរ ដើម្បីបង្ហាញពីតួនាទីនិងកម្រិតនៃសិទ្ធិអំណាចរបស់នគរបាលម្នាក់ៗ។ ប៉ូលិសស៊ីវិលគឺជាកម្លាំងអនុវត្តច្បាប់ដែលប្រជាពលរដ្ឋ និងអ្នកទេសចរជួបប្រទះជាប្រចាំក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ នេះដោយសារតែវត្តមានរបស់ពួកគេនៅតាមទីសាធារណៈនានា ដូចជាផ្លូវថ្នល់ ផ្សារ សាលារៀន និងប៉ុស្តិ៍ប៉ូលិសមូលដ្ឋាន។ ភារកិច្ចក្នុងការដោះស្រាយបញ្ហាសន្តិសុខមូលដ្ឋានធ្វើឲ្យពួកគាត់ក្លាយជាចំណុចទំនាក់ទំនងដំបូងដែលប្រជាជនទាក់ទង ឬពឹងពាក់សុំជំនួយ។ ដូច្នេះ ការប្រាស្រ័យទាក់ទងល្អរវាងប៉ូលិសស៊ីវិលនិងសាធារណជនគឺជារឿងសំខាន់ណាស់ដើម្បីកសាងទំនុកចិត្ត និងសហការគ្នាក្នុងការរក្សាសណ្ដាប់ធ្នាប់។ គោលដៅចម្បងរបស់ប៉ូលិសស៊ីវិលគឺការធានាសុវត្ថិភាពសហគមន៍និងការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ។ ពួកគេធ្វើការងារនេះតាមរយៈការល្បាត ការស៊ើបអង្កេត ការអប់រំសាធារណៈ និងការអនុវត្តច្បាប់ដើម្បីរក្សាបាននូវសេចក្ដីស្ងប់សុខក្នុងសង្គមទាំងមូល។ ការខិតខំប្រឹងប្រែងទាំងនេះគឺដើម្បីឲ្យប្រជាពលរដ្ឋអាចរស់នៅដោយសន្តិភាព មានទំនុកចិត្ត និងមានអារម្មណ៍ថាមានសុវត្ថិភាពក្នុងបរិយាកាសសហគមន៍របស់ពួកគេ។ ប៉ូលិសស៊ីវិលតែងតែចូលរួមយ៉ាងសកម្មក្នុងការសហការជាមួយសហគមន៍ដើម្បីថែរក្សាសន្តិសុខមូលដ្ឋានឲ្យកាន់តែប្រសើរឡើង។ នេះរាប់បញ្ចូលទាំងការរៀបចំកម្មវិធីអប់រំផ្សព្វផ្សាយច្បាប់ ការប្រជុំជាមួយប្រជាពលរដ្ឋ និងការបង្កើតបណ្ដាញទំនាក់ទំនងដើម្បីទទួលបានព័ត៌មានពីបទល្មើសនានា។ ការសហការនេះមានសារៈសំខាន់ណាស់ក្នុងការកសាងទំនុកចិត្តរវាងប៉ូលិសនិងសាធារណជនដើម្បីរួមគ្នាបង្កើតបរិយាកាសរស់នៅប្រកបដោយសុវត្ថិភាព។ តាមរយៈការធ្វើការរួមគ្នា ប៉ូលិសអាចយល់កាន់តែច្បាស់ពីតម្រូវការរបស់សហគមន៍ ហើយប្រជាពលរដ្ឋក៏មានអារម្មណ៍ថាខ្លួនជាផ្នែកមួយនៃដំណោះស្រាយបញ្ហាសន្តិសុខផងដែរ។ ចំណែកឯប៉ូលិសយោធា ដែលគេស្គាល់ជាទូទៅថាជាកងរាជអាវុធហត្ថ មានតួនាទីធំជាងប៉ូលិសស៊ីវិល ដោយផ្តោតសំខាន់លើការការពារសន្តិសុខជាតិ និងជួយដោះស្រាយកិច្ចការធំៗដែលហួសពីសមត្ថកិច្ចរបស់នគរបាលស៊ីវិល។ កងរាជអាវុធហត្ថមានភារកិច្ចចម្បងក្នុងការដោះស្រាយបទល្មើសធ្ងន់ធ្ងរដែលមានលក្ខណៈស្មុគស្មាញ និងទាមទារជំនាញឯកទេស ព្រមទាំងធនធានច្រើនជាងសមត្ថកិច្ចនគរបាលស៊ីវិល។ ពួកគេក៏ទទួលខុសត្រូវផ្ទាល់លើការការពារសន្តិសុខជាតិផងដែរ ដូចជាការទប់ស្កាត់អំពើភេរវកម្ម ឬសកម្មភាពដែលគំរាមកំហែងដល់ស្ថេរភាពប្រទេស។ លើសពីនេះ កងរាជអាវុធហត្ថក៏អាចជួយដល់កម្លាំងប៉ូលិសស៊ីវិលក្នុងប្រតិបត្តិការទ្រង់ទ្រាយធំដែលតម្រូវឲ្យមានការប្រើប្រាស់កម្លាំង ឬឧបករណ៍យោធាជាក់លាក់ ដូចជាការបង្ក្រាបបាតុកម្មទ្រង់ទ្រាយធំ ឬប្រតិបត្តិការជួយសង្គ្រោះពេលមានគ្រោះមហន្តរាយ។ កងរាជអាវុធហត្ថជាកម្លាំងប្រដាប់អាវុធមួយប្រភេទដែលស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់របស់ក្រសួងការពារជាតិ។ នេះបង្ហាញពីភាពខុសគ្នាយ៉ាងច្បាស់ពីនគរបាលជាតិដែលស្ថិតក្រោមក្រសួងមហាផ្ទៃ។ ការស្ថិតក្រោមក្រសួងការពារជាតិនេះ ឆ្លុះបញ្ចាំងឲ្យឃើញថា កងរាជអាវុធហត្ថមានភារកិច្ចចម្បងទាក់ទងនឹងសន្តិសុខយោធា ការការពារជាតិ និងការរក្សាសណ្ដាប់ធ្នាប់ក្នុងជួរកងទ័ព ព្រមទាំងមានសមត្ថកិច្ចលើបទល្មើសធ្ងន់ធ្ងរដែលអាចប៉ះពាល់ដល់ស្ថេរភាពប្រទេស។ កងរាជអាវុធហត្ថមិនមានវត្តមានប្រចាំការនៅតាមដងផ្លូវធម្មតាដូចប៉ូលិសស៊ីវិលនោះទេ ប៉ុន្តែគេអាចឃើញពួកគាត់មានវត្តមានក្នុងប្រតិបត្តិការសំខាន់ៗដែលទាមទារនូវវិន័យនិងសមត្ថភាពយោធា។ ទាំងនេះរួមមានពេលមានការចាប់ខ្លួនធំៗ ឬករណីបទល្មើសធ្ងន់ធ្ងរដែលអាចប៉ះពាល់ដល់សន្តិសុខជាតិ ពេលមានបាតុកម្មដែលតម្រូវឲ្យមានការរក្សាសណ្ដាប់ធ្នាប់កម្រិតខ្ពស់ដើម្បីការពារអាយុជីវិតនិងទ្រព្យសម្បត្តិសាធារណៈ ឬក្នុងប្រតិបត្តិការការពារជនសំខាន់ជាដើម។ វត្តមានរបស់កងរាជអាវុធហត្ថជាទូទៅគឺដើម្បីឆ្លើយតបនឹងស្ថានភាពដែលទាមទារកម្លាំងជំនាញយោធាដើម្បីធានាស្ថេរភាពនិងសន្តិសុខប្រទេស។ កងរាជអាវុធហត្ថស្លៀកឯកសណ្ឋានបែបយោធាដែលមានលក្ខណៈខុសគ្នាពីប៉ូលិសស៊ីវិលយ៉ាងច្បាស់។ ឯកសណ្ឋានរបស់ពួកគេភាគច្រើនជាពណ៌ត្រួយចេក ឬបៃតងខ្មៅក្រឹប ឬកាគី ដែលជាពណ៌ទូទៅសម្រាប់កងកម្លាំងយោធា។ អ្វីដែលជាចំណាំសម្គាល់ដ៏លេចធ្លោបំផុតនោះគឺការមានខ្សែដៃពណ៌ក្រហមដែលគេពាក់នៅលើដៃនៅពេលបំពេញកាតព្វកិច្ច។ ឯកសណ្ឋាននេះមិនត្រឹមតែសម្គាល់អត្តសញ្ញាណប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញពីភាពរឹងមាំនិងវិន័យយោធារបស់កងកម្លាំងនេះផងដែរ។ កងរាជអាវុធហត្ថតែងតែពាក់សព្វាវុធ និងឧបករណ៍យោធាច្រើនជាងប៉ូលិសស៊ីវិលពេលបំពេញភារកិច្ច។ នេះឆ្លុះបញ្ចាំងពីលក្ខណៈការងាររបស់ពួកគាត់ដែលផ្តោតលើបទល្មើសធ្ងន់ធ្ងរ និងសន្តិសុខជាតិ ដែលតម្រូវឲ្យមានការបំពាក់អាវុធនិងឧបករណ៍ឯកទេសខ្ពស់ដើម្បីធានាប្រសិទ្ធភាពក្នុងប្រតិបត្តិការ។ សព្វាវុធទាំងនេះអាចរួមបញ្ចូលកាំភ្លើងវែង កាំភ្លើងខ្លី ឧបករណ៍ទប់ស្កាត់ហ្វូងមនុស្ស និងបរិក្ខារយោធាផ្សេងៗទៀត ដែលត្រូវបានប្រើប្រាស់ទៅតាមស្ថានភាពជាក់ស្តែង។ កងរាជអាវុធហត្ថជាទូទៅមិនមានវត្តមានជាប្រចាំនៅតាមផ្លូវសាធារណៈដូចប៉ូលិសស៊ីវិលនោះទេ។ ពួកគេមានតួនាទីជាកម្លាំងអន្តរាគមន៍ពិសេសសម្រាប់ករណីធ្ងន់ធ្ងរ។ ដូច្នេះ ពួកគាត់នឹងឆ្លើយតបយ៉ាងរហ័សក្នុងស្ថានភាពចាំបាច់ ឬបន្ទាន់ដែលតម្រូវឲ្យមានការអន្តរាគមន៍ពីកម្លាំងយោធា។ ស្ថានភាពទាំងនេះអាចរួមបញ្ចូលករណីមានចលាចល បទល្មើសធ្ងន់ធ្ងរដែលគំរាមកំហែងដល់សន្តិសុខជាតិ ឬគ្រោះមហន្តរាយធំៗដែលត្រូវការការគ្រប់គ្រងរបៀបរបបយោធាដើម្បីរក្សាស្ថេរភាពនិងសណ្តាប់ធ្នាប់។ គោលដៅចម្បងរបស់កងរាជអាវុធហត្ថគឺការរក្សារបៀបរបបយោធាឲ្យបានម៉ឺងម៉ាត់ ធានាសន្តិសុខយោធាទាំងផ្ទៃក្នុងនិងព្រំដែន រួមទាំងការការពារសុវត្ថិភាពជាតិទាំងមូល។ ពួកគេផ្តោតលើការទប់ស្កាត់រាល់ការគំរាមកំហែងដែលអាចប៉ះពាល់ដល់ស្ថេរភាពនិងអធិបតេយ្យភាពរបស់ប្រទេស មិនថាជាការបះបោរផ្ទៃក្នុង ឬការឈ្លានពានពីខាងក្រៅឡើយ។ និយាយឲ្យសាមញ្ញ កងរាជអាវុធហត្ថមានភារកិច្ចធានាថាប្រទេសជាតិមានសន្តិសុខរឹងមាំគ្រប់ទិសទី។ សរុបមក កងកម្លាំងទាំងពីរនេះមានភារកិច្ចច្បាស់លាស់រៀងៗខ្លួន ប៉ុន្តែពួកគេតែងតែសហការគ្នាទៅវិញទៅមកដើម្បីធានាបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងប្រទេសជាតិ។